នៅក្នុងប្រទេសកម្ពុជាមានពិធីបុណ្យប្រពៃណីជាច្រើនដែលប្រជាជនប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។ ក្នុងចំណោមបុណ្យប្រពៃណីជាច្រើន បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីខ្មែរដ៏ធំំមួយ ដែលមានសារៈសំខាន់សម្រាប់ព្រះពុទ្ធសាសនា និងវប្បធម៌ជាតិខ្មែរ។ ប្រជាជនខែ្មក៏តែងតែចងចាំនិងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌដើម្បីឧទ្ទិសដល់ឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកឋានទៅ។ ហើយពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងខែភទ្របទ ចន្ទគតិ ដែលត្រូវនឹងខែកញ្ញា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នានៅស្រុកកំណើត។ ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ បើយើងនិយាយអំពីប្រវត្តិបុណ្យភ្ជុំបិណ្ឌវិញ សម្រាប់ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ មកពីភាសាបាលីមានន័យថា “ដុំបាយ” ។ ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” ការពូតដុំ បាយជាដុំៗដែលយើងហៅថា “បាយបិណ្ឌ” ។ បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើង បានបង្ហាញថាពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ជាថ្ងៃកាន់បិណ្ឌ។ ចំណែកមួយថ្ងៃទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាថ្ងៃភ្ជុំបិណ្ឌ ឬថ្ងៃចេញព្រះវស្សាដោយ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។ យ៉ាងណាមិញក៏មានរឿងព្រេងនិទានបុរាណខ្មែរ ដែលទាក់ទងជាមួយនឹងប្រវតិ្តពីធិបុណ្យភ្ជុំបិណ្ឌដែលប្រជាជនតែងតែជឿលើនិងគោរពទៅលើផងដែរ។ ចំពោះពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះចាស់បុរាណពីដើមយល់ថា នៅក្នុងរដូវនេះ ពពួកប្រែតអាចមានឱកាសច្រើនក្នុងការស្វែងរកចំណីអាហារជាងរដូវផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សានរដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល ១៥ថ្ងៃនេះមានពពួកប្រេត សាច់ញាតិទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅ និងអត់ឃ្លានអាហារអស់រយៈពេលជាច្រើនខែមកហើយនោះ។ ត្រូវបានរួចផុតពីការឃុំឃាំង អនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិនៅតាមវត្តអារាមមួយៗ ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសលឲ្យខ្លួន។ ម្យ៉ាងវិញទៀតបើតាមសម្ដីចាស់ៗបុរាណ និយាយតៗគ្នាថា ក្នុងរយៈពេល ១៥ថ្ងៃបើពពួកប្រែតទាំងអស់នោះដើរស្វែងរកញាតិចំនួន៧វត្តនៅតែមិនឃើញនោះ ពពួកប្រែតទាំងអស់នោះ នឹងស្រែកយំរកអាហារ។ ព្រោះតែការខកបំណង និងភាពស្រែកឃ្លាន ក្រហល់ក្រហាយក្នុងចិត្ត។ ជាពិសេសពពួកប្រេតទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅដែលមិនបានទៅវត្តឧទ្ទិសដល់ខ្លួន។ មុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់ប្រជាជននាំគ្នាវិចនំអន្សម និងនំផ្សេងៗទុកសម្រាប់ទទួលបងប្អូនដែលជាទម្លាប់របស់ប្រជាជនតែងតែធ្វើតាំងពីដើមមក។ ប្រជាជនខ្លះទៀតរៀបចំផ្ទះសម្បែងឲ្យបានស្អាតដើម្បីជាសិរីសួស្តីសម្រាប់ក្រុមគ្រួសារ។ ប្រជាជនខ្លះបានឈប់សំរាកពីការងារដើម្បីទៅជួបជុំគ្រួសារ បងប្អូន សាច់ញ្ញាតិ នៅឯស្រុក។ ចំពោះពិធីបុណ្យភ្ជុំបិណ្ឌគេប្រារព្ធធ្វើរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ។ ហើយសម្រាប់ថ្ងៃទី០១រោច ដល់ថ្ងៃទី១៤រោច ប្រជាជននាំគ្នាទៅវត្ត បន្តដាក់បិណ្ឌជារៀងរាល់ថ្ងៃ។ រហូតមកដល់ថ្ងៃទី១៥រោចជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ឬចេញព្រះវស្សា ដែលប្រជាជននាំម្អូបអាហារ ចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តយ៉ាងច្រើនកុះករ។ សម្រាប់ពុទ្ធបរិស័ទ រៀបចំបាយបិណ្ឌ និងវត្ថុផ្សេងៗ ដូចជាទាន ធូប យកទៅវត្តអារាមដើម្បីឧទ្ទិសកុសល។ អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌប្រជាពលរដ្ឋតែងតែនាំគ្នាដើរទៅវត្ដអារាមនៅពេលព្រលឹម ដើម្បីទៅបោះបាយបិណ្ឌ។ ហើយប្រជាពលរដ្ឋយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តអារាម និងអង្គុយស្តាប់ព្រះសង្ឃសូត្រធម៌ផងដែរ។ ការបោះបាយបិណ្ឌជាជំនឿអរូបិយមួយផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ឆ្នាំ ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដានសាច់សាលោហិតដែលបានចែកឋានទៅបរលោក។ បុណ្យភ្ជុំបិណ្ឌគឺជាប្រពៃណីសាសនានិងវប្បធម៌ដ៏សំខាន់មួយរបស់ប្រជាជនខ្មែរ ដែលបង្ហាញពីសេចក្ដីគោរព និងកិត្តិយសចំពោះបុព្វបុរសដូនតា។ សរុបមកពិធីបុណ្យភ្ជុំបិណ្ឌមានសារៈសំខាន់ណាស់ ព្រោះវាជាប្រភពនៃការបង្រៀនសីលធម៌ និងស្មារតីគោរពចំពោះបុព្វបុរស។ វាជាប្រពៃណីដែលធ្វើឲ្យមានការជួបជំគ្នាក្នុងគ្រួសារ មានការធ្វើបុណ្យរួមគ្នា មានការរំលឹងគុណដល់អ្នកដែលបានចែកថានទៅ និងបង្ហាញពីភាពសាមគ្គីភាពនៃការគោរពប្រពៃណី។ ការចូលរួមក្នុងបុណ្យភ្ជុំបិណ្ឌជួយអភិវឌ្ឍសីលធម៌ផ្លូវចិត្ត និងជួយរក្សា ទាំងសាសនានិងវប្បធម៌ជាតិឲ្យនៅជាប់ជានិច្ច។